ទឹកត្រីផ្អែម គឺជានិមិត្តរូបនៃម្ហូបខ្មែរ ហើយជារឿយៗត្រូវបានប្រើប្រាស់សម្រាប់ជ្រលក់ជាមួយម្ហូបជាច្រើនមុខដូចជា ណែម សាច់អាំង ឆ្អឹងជំនីរជ្រូកអាំង បាញ់ហយនិងម្ហូបញាំផ្សេងៗ។ ទឹកត្រីផ្អែមដែលមានរសជាតិឆ្ងាញ់ គឺត្រូវមានតុល្យភាពល្អរវាង ផ្អែម ប្រៃ ជូរ ហិរ និងក្លិនឈ្ងុយ។ ហើយបន្ទាប់មកនេះគឺជារបៀបធ្វើទឹកត្រីផ្អែមដែលងាយស្រួល និងឆ្ងាញ់សម្រាប់ទទួលទាន។ គ្គ្រឿងផ្សំដែលត្រូវមានគឺ ទឹកត្រី ៦ ស្លាបព្រាបាយ, ស្ករត្នោត ៦ទៅ៨ ស្លាបព្រាបាយ, ទឹកស្អាត ឬទឹកដូងខ្ចី ៦ ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ឬទឹកខ្មេះ ៣ទៅ៤ ស្លាបព្រាបាយ, ខ្ទឹមស ៣ទៅ៤ កំពឹស, ម្ទេសស្រស់ ២ទៅ៤ ផ្លែ, ការ៉ុត១ មើមហាន់ឲ្យតូចៗ, សណ្ដែកដីលីង ១ទៅ២ ស្លាបព្រាបាយ។ របៀបធ្វើមុនដំបូងយើងត្រូវរំលាយស្ករ ដាក់ឆ្នាំងតូចមួយលើភ្លើងតិចៗ។ បន្ទាប់មកចាក់ ទឹកស្អាត ឬទឹកដូងខ្ចី និង ស្ករត្នោត ចូល។ កូររហូតដល់ ស្កររលាយអស់ និងឡើងខាប់បន្តិច ត្រូវប្រយ័ត្នកុំឲ្យខ្លោច បិទភ្លើង រួចទុកឲ្យត្រជាក់។ វិធីលាយគ្រឿងផ្សំ នៅពេលដែលទឹកស្ករត្រជាក់ហើយ ចាក់ ទឹកត្រី ចូល រួចកូរឲ្យសព្វ។ បន្ទាប់មក ចាក់ ទឹកក្រូចឆ្មារ ឬទឹកខ្មេះ ចូល កូរម្តងទៀត។ បន្ថែមគ្រឿងផ្សំផ្សេងៗដូចជា ដាក់ខ្ទឹមសចិញ្ច្រាំ ហាន់ និង ម្ទេសហាន់ ចិញ្ច្រាំ ចូល។ បើចង់បានពណ៌ស្អាត និងរសជាតិកាន់តែឆ្ងាញ់ អ្នកអាចដាក់ ការ៉ុតហាន់ ចូលផងដែរ។ បន្ទាប់មកធ្វើរការកូរគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឲ្យសព្វល្អភ្លក្សមើលរសជាតិដែលអ្នកចង់បាន។ យើងត្រូវលៃតម្រូវបន្ថែម ស្ករ ទឹកត្រី ទឹកក្រូចឆ្មារ ឬម្ទេស តាមចំណូលចិត្តរបស់អ្នក រហូតដល់បានរសជាតិដែលអ្នកចង់បាន គឺមានរសជាតិផ្អែម ប្រៃ ជូរ និងហិរល្មម។ នៅពេលទទួលបានរសជាតិដែលអ្នកចង់បានហើយ ធ្វើការរៀបចំទទួលទានដោយដួសទឹកត្រីផ្អែមដាក់ចានតូចសម្រាប់ជ្រលក់។ មុនពេលទទួលទាន អ្នកអាចរោយ សណ្ដែកដីលីងបុកពីលើ ដើម្បីបន្ថែមរសជាតិ និងក្លិនឈ្ងុយ។ គន្លឹះបន្ថែមនោះគឺត្រូវជ្រើសរើស ទឹកត្រីដែលមានគុណភាពល្អ ព្រោះវាមានសារៈសំខាន់បំផុតសម្រាប់រសជាតិទឹកត្រីផ្អែម ត្រូវជ្រើសរើសទឹកត្រីណាដែលគ្មានក្លិនឆ្អាបខ្លាំង និងមានជាតិប្រៃល្មម។ ការប្រើទឹកដូងខ្ចីជំនួសទឹកស្អាត អាចបន្ថែមរសជាតិផ្អែមបែបធម្មជាតិ និងក្លិនឈ្ងុយប្លែកមួយកម្រិត។ បើមិនចូលចិត្តខ្ទឹមស ឬម្ទេសចិញ្ច្រាំទេ អ្នកអាចហាន់វាជាចំណិតស្តើងៗ ឬបុកគ្រើមៗ ដើម្បីឲ្យមើលទៅស្អាត និងងាយស្រួលទទួលទាន។ ចំពោះទឹកត្រីផ្អែមដែលធ្វើហើយ អាចរក្សាទុកក្នុងទូទឹកកកបានពី ៣ទៅ៥ ថ្ងៃ។